នៅប្រទេសកម្ពុជាមានធនធានធម្មជាតិច្រើនកុះករ និងសម្បូរបែបជាពិសេសផ្លែឈើជាច្រើនប្រភេទនិងមានរសជាតិឆ្ងាញ់ពិសារ។ ចំណែកឯការលក់ដូរក៏មានច្រើនកន្លែងផងដូចជា ផ្សារទំនើប នៅតាមផ្សារ និងតាមផ្ទះជាច្រើន។ ជាពិសេសនៅតាមផ្សារយើងសង្កេតឃើញថាមានកន្លែងជាច្រើនមានលក់ផលិតផលធម្មជាតិ និងមានច្រើនប្រភេទទៅតាមរដូវ ដូចជារដូវប្រាំងប្រហែលខែវិច្ឆិកា ដល់ ខែមេសា ជារដូវដែលអាកាសធាតុក្តៅស្ងួត និងមានពន្លឺថ្ងៃខ្លាំង។ ក្នុងរដូវនេះ ផ្លែឈើជាច្រើនប្រភេទឈានចូលដំណាក់កាលទំផ្លែ និងប្រមូលផល ទើបធ្វើអោយទីផ្សារខ្មែរសម្បូរលក់ផ្លែឈើបែបស្រស់ៗ និងមានជម្រើសច្រើនសម្រាប់អ្នកបរិភោគ។ រីឯផ្លែមៀន នៅក្នុងប្រទេសក៏មានការដាំដុះច្រើននៅតាមបណ្ដាលខេត្តផងដែរ និងមានលក្ខណៈពិសេសផ្សេងៗគ្នាទៅតាមខេត្តនីមួយ។ ជាការពិតណាស់ ផ្លែមៀនជាប្រភេទផ្លែឈើម្យ៉ាងដែរមានរសជាតិផ្អែមឆ្ងាញ់ ដែលនៅតាមផ្សារនិយមមានគេលក់ច្រើន។ វាជាប្រភេទផ្លែឈើដែលមានតម្លៃសមរម្យនិងយកទៅហូបជាប្រចាំ ឬក៏រៀបចំក្នុងកម្មវិធីផ្សេងៗដូចជា រៀបចំសម្រាប់ទទួលទេវតាឆ្នាំថ្មី និងសម្រាប់រៀបចំសែនក្នុងពិធីជាច្រើនទៀត។ ប្រជាជនកម្ពុជាយើងចូលចិត្តយកផ្លែមៀនធ្វើជាភេសជ្ជៈ នៅពេលដែលផ្លែមៀននេះដល់រដូវដែលសម្បូរហូរហៀរ។ បន្ថែមពីនេះ ក៏មានការផលិតជាមៀនក្រៀមទៀតផង ធ្វើសម្រាប់ទុកឱ្យបានយូរ និង មានរសជាតិឆ្ងាញ់ផងដែរ។ នៅតាមទីផ្សារផ្លែមៀន មានតម្លៃប្រហែលចាប់ពីប្រាំំពាន់រៀលក្នុងមួយគីឡូក្រាម និងអាចប្រែប្រួលទៅតាមទីផ្សារ។ មៀនប៉ៃលិនផ្ដល់ផ្លែ ២ដងក្នុងមួយឆ្នាំ គឺចុងខែមករា និង ខែមេសា ប៉ុន្ដែដោយសារវិទ្យាសាស្ដ្រនាពេលបច្ចុប្បន្នមានភាពរីកចម្រើនទើបអាចបំពេញតម្រូវការទីផ្សារបានដោយគ្រាន់តែដាក់ជីតែបន្តិច គេក៏អាចទទួលបានផ្លែគ្រប់រដូវផងដែរ។ ហើយគេជឿថា ផ្លែមៀនមានដើមកំណើតនៅក្នុងព្រៃ ដែលសមជាមួយនឹងដីទំនាបក្នុងតំបន់ត្រូពិច។ យ៉ាងណាមិញ ខ្នុរជាផ្លែឈើ ដែលដុះក្នុងប្រទេសដែលមានអាកាសធាតុក្តៅ និងមិនជំរុះស្លឹក ហើយវាមានដើមរាងធំ និងចេញផ្កាចេញផ្លែតាមបរិវេណគល់ ឬមែកធំៗ។ ភាគច្រើនការប្រមូលផលខ្នុរចាប់ពីខែមីនា ប្រជាកសិករចាប់ផ្តើមប្រមូលផលដើម្បីលក់និងហូប។ ការលក់ មានលក់ជាផ្លែទុំសម្រាប់ញ៉ាំផ្ទាល់ ឬលាយជាមួយខ្ទិះដូងជាបង្អែមក៏បាន។ ការទិញយកទៅធ្វើជាអាហារផ្សេងៗ ដូចជា សម្លកកូរ ដែលនៅតាមផ្សារ គេចិតជាចំណិតតូចៗ ស្តើងៗ។ ទន្ទឹមនឹងនេះស្វាយក៏ជាប្រភេទផ្លែឈើដែរសម្បូរផងដែរទៅតាមរដូវការរបស់វា។ ស្វាយចាប់ផ្តើមប្រមូលផលច្រើននៅខែមីនា ឬមានពេលខ្លះមានស្វាយដែលគេហៅថាស្វាយខុសរដូវប្រមូលផលនៅខែផ្សេង ប៉ុន្តែភាគច្រើនគឺនៅខែមីនា។ នៅតាមទីផ្សារយើងសង្កេតឃើញមានច្រើនមិនថាស្វាយទុំឬស្វាយខ្ចី ស្វាយចាស់នោះទេ ព្រោះវាជាប្រភេទផ្លែឈើដែលសម្បូរនិងមានប្រយោជន៍ច្រើន។ ចំពោះ ស្វាយខ្ចីមានតម្លៃប្រហែល១ពាន់រៀលឡើងទៅក្នុងមួយគីឡូក្រាម ឬទៅតាមប្រភេទស្វាយនិងតម្លៃទីផ្សារ។ ស្វាយទុំអាចហូបជាបង្អែមនិងធ្វើដំណាប់ដែលមានរសជាតិឆ្ងាញ់។ ដោយឡែកផ្លែសាវម៉ាវ ប្រហែលខែមករា ដល់ ខែមិនាជាខែដែលគេប្រមូលផលផ្លែសាវម៉ាវនិងមានលក់នៅតាមទីផ្សារជាច្រើន។ ផ្លែសាវម៉ាវ គឺជាផ្លែឈើដ៏មានឱជារសមួយក្នុងស្រុកខ្មែរយើង ហើយវាក៏ត្រូវបានគេចាត់ទុកថា ជាផ្លែឈើដែលមានតម្លៃសមរម្យផងដែរ។ ហើយជាតិទឹកដ៏ខ្ពស់របស់ផ្លែឈើនេះ ក៏ជួយបំបាត់អាការៈស្រេកទឹក និងអស់កម្លាំងផងដែរ។ នៅតាមទីផ្សារវាមានតម្លៃប្រហែល ៥ ទៅ ៦ ពាន់រៀលក្នុងមួយគីឡូក្រាម ហើយអាចនិងមានការប្រែប្រួលទៅតាមទីផ្សាររបស់វានិងរដូវដែលវាសម្បូរឬអត់។ ដោយអ្នកលក់នៅតាមផ្សារភាគច្រើនគាត់លក់ជាគីឡូនិងមានចងជាចង្កោម ដើម្បីមើលឃើញស្អាតនិងងាយស្រួលយកទុកដាក់។ បងប្អូនអាជីវករលក់ផ្លែឈើនិយមលក់វាណាស់ ព្រោះប្រជាជនខ្មែរយើងចូលចិត្ត និងងាយស្រួលក្នុងការលក់ដូរព្រោះវាមានតម្លៃសមរម្យ។ វាមានលក់នៅតាមទីផ្សារជាច្រើន ហើយតម្លៃរបស់វាគេអាចគិតទៅតាមទំហំផ្លែ និងមានពេលខ្លះគេគិតជាគីឡូផងដែរ។ ឈានមកដល់ចំណុចនេះ យើងនិយាយអំពីផ្លែឈើក្នុងរដូវវស្សាវិញម្តង ដែលផ្លែឈើខ្លះក៏មានក្នុងខែប្រាំងដែរ។ ផ្លែទុរេន ជាប្រភេទផ្លែឈើដែលមានតម្លៃថ្លៃ ប៉ុន្តែវាមានរសជាតិឆ្ងាញ់ ផ្អែម សាច់របស់វាល្មួត និងក្លិនរបស់វាក្រអូបខុសពីផ្លែឈើទូទៅផងដែរ។ ទុរេនមានទំហំធំល្មម និងសំបកមានបន្លាស្រួចៗ ផ្លែរបស់វាអាចធំរហូតដល់មានទម្ងន់ពី ១ ទៅ ៣ គីឡូក្រាម ឬលើសពីនេះ ។ ម៉្យាងវិញទៀតវាមិនមែនមានតម្លៃដូចគ្នាទាំងអស់ទេ តម្លៃរបស់វាស្ថិតនៅលើទំហំ និងប្រភេទរបស់ទុរេន។ ម្ចាស់ចម្ការទុរេនក្នុងខេត្តមួយចំនួន អាចលក់ទុរេនបានតម្លៃចន្លោះពី ១៥០០០រៀល ដល់ ២ម៉ឺនរៀលក្នុងមួយគីឡូក្រាម ក៏ប៉ុន្តែតម្លៃក៏មានលើសនេះផងដែរ ទៅតាមប្រភេទទុរេន និងគុណភាពរបស់វា។ អាជីវករខ្មែរមានការប្រកួតប្រជែងជាខ្លាំងនៅតាមទីផ្សា ព្រោះប្រជាជនខ្មែរយើងចូលចិត្តបរិភោគ។ ដោយឡែកដល់ខែតុលាយើងចាប់ផ្តើមប្រមូលផលផ្លែមង្ឃុត និង សាវម៉ាវ។